រឿងរ៉ាវជោគជ័យដែលកើតចេញពីការតស៊ូរបស់អតីតសិស្ស គឺជាភស្តុតាងរស់ដ៏មានឥទ្ធិពលបំផុត ដែលអាចបញ្ជាក់ប្រាប់សង្គមជាតិថា ការសិក្សាជំនាញបច្ចេកទេសពិតជាអាចផ្លាស់ប្តូរជីវភាពបានយ៉ាងពិតប្រាកដ។ យុវជនជំនាន់ក្រោយដែលកំពុងស្ថិតក្នុងភាពស្រពិចស្រពិលលើជម្រើសអនាគត ត្រូវការយ៉ាងចាំបាច់នូវការឃើញគំរូជាក់ស្ដែង ដើម្បីបង្កើនទំនុកចិត្តក្នុងការជ្រើសរើសវិថីវិជ្ជាជីវៈជាជាងការធ្វើចំណាកស្រុក។ ការចែករំលែកបទពិសោធន៍ពិតៗពីសំណាក់អតីតសិស្ស ជួយលុបបំបាត់នូវជំនឿខុសឆ្គង និងផ្នត់គំនិតអវិជ្ជមានដែលយល់ថា ការរៀនវិជ្ជាជីវៈគឺជាជម្រើសទីពីរសម្រាប់អ្នកដែលរៀនមិនពូកែ។ នៅពេលអតីតសិស្សបង្ហាញពីស្នាដៃ និងសមិទ្ធផលដែលគេសម្រេចបាន វាបង្កើតនូវរលកនៃកម្លាំងចិត្ត និងមហិច្ឆតាយ៉ាងខ្លាំងក្លាដល់សិស្សប្អូនឱ្យខិតខំប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹង។ ភាពជោគជ័យជាបន្តបន្ទាប់របស់សិស្សច្បង មិនត្រឹមតែផ្ដល់ផលល្អដល់បុគ្គលឡើយ ប៉ុន្តែថែមទាំងជួយលើកកម្ពស់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់សាលាបច្ចេកទេសនៅក្នុងក្រសែភ្នែកសាធារណជន។ រឿងរ៉ាវទាំងនេះបង្ហាញយ៉ាងលម្អិតពីដំណើរការនៃការលះបង់ កម្លាំងកាយចិត្ត និងពេលវេលា ចាប់តាំងពីការហ្វឹកហាត់ដំបូង រហូតដល់ថ្ងៃដែលទទួលបានការងារដែលមានប្រាក់បៀវត្សរ៍ខ្ពស់។ ការមើលឃើញសិស្សច្បងអាចមានលទ្ធភាពទិញផ្ទះ ទិញឡាន និងមានស្ថិរភាពហិរញ្ញវត្ថុ គឺជាកាតាលីករធ្វើឱ្យយុវជនយល់ឃើញថា ជំនាញបច្ចេកទេសគឺជាទ្រព្យសម្បត្តិដែលមិនចេះរីងស្ងួត។ អតីតសិស្សដែលទទួលបានជោគជ័យក្នុងអាជីពការងារ ដើរតួជាទូតសុឆន្ទៈដ៏មានប្រសិទ្ធភាពបំផុត ក្នុងការផ្សព្វផ្សាយនូវសារៈសំខាន់នៃការអប់រំវិជ្ជាជីវៈទៅកាន់គ្រប់ច្រកល្ហកនៃសហគមន៍។ ការរៀបរាប់ពីការលំបាកក្នុងពិភពការងារជាក់ស្ដែងពីសំណាក់អ្នកធ្លាប់ឆ្លងកាត់ ជួយឱ្យសិស្សប្អូនត្រៀមលក្ខណៈសម្បត្តិ និងស្មារតីបានរឹងមាំ ដើម្បីប្រឈមមុខនឹងតម្រូវការទីផ្សារការងារ។ ការបង្កើតឱ្យមានទំនាក់ទំនងស្អិតរមួតរវាងសិស្សច្បងដែលជោគជ័យ និងសិស្សប្អូនជំនាន់ក្រោយ បង្កើតបានជាបណ្ដាញគាំទ្រវិជ្ជាជីវៈដែលជួយផ្ដល់ឱកាសការងារដល់គ្នាទៅវិញទៅមក។ បុគ្គលគំរូក្នុងមូលដ្ឋាន គឺជាអ្នកដែលបានយកចំណេះដឹងដែលរៀនចប់ មកបង្កើតជាសមិទ្ធផលជាក់ស្ដែង និងប្រកបរបរចិញ្ចឹមជីវិតនៅក្នុងសហគមន៍ផ្ទាល់របស់ពួកគេ។ នៅពេលម្ចាស់អាជីវកម្មខ្នាតតូច ឬមធ្យមនៅក្នុងភូមិឃុំសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ ពួកគេនឹងក្លាយជាមេដែកយ៉ាងខ្លាំងក្លាក្នុងការទាក់ទាញយុវជនឱ្យចង់រៀនជំនាញដូចគ្នា។ វត្តមានរបស់បុគ្គលគំរូទាំងនេះ បញ្ជាក់ប្រាប់យុវជនថា ការកសាងជីវភាពឱ្យធូរធារ និងរុងរឿង មិនចាំបាច់ទាមទារឱ្យយើងត្រូវចាកចេញពីស្រុកកំណើតទៅឆ្ងាយឡើយ។ ពួកគាត់មិនត្រឹមតែជាអ្នករកស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជាអ្នកផ្ដល់ដំបូន្មាន និងជាអ្នកបង្ហាត់បង្ហាញ ដ៏មានតម្លៃបំផុតដល់ក្មេងៗជំនាន់ក្រោយដែលចង់ចាប់ផ្ដើមអាជីព។ ការដែលឃើញបុគ្គលគំរូទទួលបានការគោរព និងការឱ្យតម្លៃខ្ពស់ពីសំណាក់សហគមន៍ គឺជាការលើកទឹកចិត្តឱ្យយុវជនចង់អភិវឌ្ឍខ្លួនឱ្យក្លាយជាមនុស្សមានប្រយោជន៍ដូចគ្នា។ ដោយសារតែពួកគាត់រស់នៅជិតស្និទ្ធក្នុងមូលដ្ឋាន វាផ្ដល់ភាពងាយស្រួលដល់យុវជនក្នុងការចូលទៅសាកសួរ និងរៀនសូត្រពីបច្ចេកទេសថ្មីៗ ក៏ដូចជាគំនិតក្នុងការគ្រប់គ្រងអាជីវកម្ម។ ភាពជោគជ័យជាក់ស្ដែងរបស់ពួកគាត់ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការបញ្ចុះបញ្ចូលផ្នត់គំនិតឪពុកម្ដាយ ឱ្យគាំទ្រ និងជំរុញកូនៗឱ្យមករៀនជំនាញបច្ចេកទេសកាន់តែច្រើន។ បុគ្គលគំរូជួយបង្ហាញឱ្យឃើញថា ធនធានធម្មជាតិ និងសក្ដានុពលនៅក្នុងមូលដ្ឋាន អាចត្រូវបានច្នៃប្រឌិត និងទាញយកមកអភិវឌ្ឍបានតាមរយៈចំណេះដឹង និងជំនាញវិជ្ជាជីវៈ។ ការបង្ហាញពីភាពជោគជ័យរបស់ស្ត្រីនៅក្នុងវិស័យបច្ចេកទេសដែលធ្លាប់តែគេយល់ថាសម្រាប់តែបុរស គឺជាការជំរុញទឹកចិត្តដ៏អស្ចារ្យសម្រាប់ការលើកកម្ពស់សមភាពយេនឌ័រក្នុងមូលដ្ឋាន។ បុគ្គលគំរូគឺជាសសរទ្រូងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលមិនត្រឹមតែផ្ដល់សេវាកម្មដល់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់នូវការងារ និងការចែករំលែកចំណេះដឹងដល់អ្នកដទៃ។ ការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវរឿងរ៉ាវជោគជ័យរបស់បុគ្គលក្នុងស្រុក គឺជាយុទ្ធសាស្ត្រគន្លឹះក្នុងការបង្ហាញឱ្យយុវជនចំណាកស្រុកមើលឃើញពីឱកាសមាសដែលនៅក្បែរខ្លួន។ ការផលិតវីដេអូខ្លីៗដែលបង្ហាញពីជីវិតពិតដ៏មានន័យរបស់ជាងជំនាញដែលបានរស់នៅក្បែរគ្រួសារ ផ្ដល់នូវផលប៉ះពាល់ផ្លូវចិត្តយ៉ាងជ្រាលជ្រៅដល់អ្នកដែលកំពុងនៅឆ្ងាយស្រុក។ រឿងរ៉ាវទាំងនេះគឺជាសក្ខីកម្មដែលបញ្ជាក់ថា ការងារដែលមានជំនាញច្បាស់លាស់នៅក្នុងស្រុក អាចផ្ដល់ប្រាក់ចំណូលខ្ពស់ និងស្ថិរភាពដែលមិនចាញ់ការងារនៅក្រៅប្រទេសនោះឡើយ។ ការបង្ហាញពីភាពកក់ក្ដៅ និងសេចក្ដីសុខនៃការបានរស់នៅជួបជុំឪពុកម្ដាយ និងកូនៗ គឺជាកម្លាំងចិត្តដ៏ធំក្នុងការកាត់បន្ថយបំណងចង់ចាកចេញពីស្រុកកំណើតដោយប្រថុយប្រថាន។ យុវជននឹងមានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្តចំណាកស្រុក បើពួកគេមានគំរូជោគជ័យច្បាស់លាស់ដែលបង្ហាញថា ជំនាញបច្ចេកទេសអាចកែប្រែវាសនានៅក្នុងភូមិឃុំផ្ទាល់ខ្លួនបាន។ បុគ្គលគំរូអាចចែករំលែកពីបទពិសោធន៍ក្នុងការចាប់ផ្ដើមមុខរបរខ្នាតតូច ឱ្យរីកចម្រើនក្លាយជាអាជីវកម្មរឹងមាំ ដែលជាផ្លូវបង្ហាញដល់អ្នកដទៃឱ្យចេះបង្កើតការងារដោយខ្លួនឯង។ ការរៀបចំវេទិកាសាធារណៈ ឬសិក្ខាសាលានៅតាមសហគមន៍ដោយអញ្ជើញបុគ្គលគំរូមកនិយាយផ្ទាល់ ជួយដាស់ស្មារតីយុវជនឱ្យងាកមកចាប់អារម្មណ៍លើការរៀនវិជ្ជាជីវៈក្នុងស្រុក។ រឿងរ៉ាវជោគជ័យនីមួយៗជួយកសាងក្តីសង្ឃឹម និងជំនឿចិត្តយ៉ាងមុតមាំថា «ស្រុកកំណើតយើងក៏មានឱកាសរីកចម្រើន បើយើងមានសមត្ថភាព និងជំនាញពិតប្រាកដ»។ ការធ្វើការប្រៀបធៀបយ៉ាងស៊ីជម្រៅរវាងគុណភាពជីវិតនៃពលករប្រើកម្លាំងបាយ និងពលករជំនាញ ជួយឱ្យយុវជនមានមូលដ្ឋានត្រឹមត្រូវក្នុងការសម្រេចចិត្តជ្រើសរើសអនាគត។ បុគ្គលគំរូដើរតួជាអ្នកនាំសារដ៏មានឥទ្ធិពលបំផុត ក្នុងការផ្លាស់ប្តូរផ្នត់គំនិត និងទប់ស្កាត់ការហូរចេញនៃកម្លាំងពលកម្មបង្គោលដែលជាអ្នកអភិវឌ្ឍមូលដ្ឋាន។ មាតិកានៃរឿងរ៉ាវជោគជ័យគួរតែផ្ដោតលើការបង្ហាញពីចំណុចចាប់ផ្ដើមដែលពោរពេញដោយការលំបាក ដើម្បីឱ្យយុវជនមានអារម្មណ៍ស្និទ្ធស្នាល និងមានជំនឿថាគេក៏អាចធ្វើបាន។ ការរៀបរាប់ឱ្យបានដិតដល់ពីការលះបង់ និងការខិតខំជម្នះរាល់ឧបសគ្គក្នុងពេលរៀនសូត្រ ជួយឱ្យសិស្សជំនាន់ក្រោយយល់កាន់តែច្បាស់ពីតម្លៃពិតប្រាកដនៃពលកម្ម និងចំណេះដឹង។ ព័ត៌មានដែលផ្សព្វផ្សាយត្រូវតែបញ្ជាក់ឱ្យបានច្បាស់លាស់ពី «ប្រភេទជំនាញ និងគ្រឹះស្ថានសិក្សា» ដើម្បីឱ្យយុវជនងាយស្រួលក្នុងការស្វែងរកព័ត៌មានសម្រាប់ចុះឈ្មោះរៀនតាមគំរូ។ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការផលិតរូបភាព និងវីដេអូដែលបង្ហាញពីសកម្មភាពការងារជាក់ស្ដែង ជួយបង្កើនភាពទាក់ទាញ និងភាពរស់រវើកនៃអាជីពបច្ចេកទេស។ ចំណុចសំខាន់ដែលមិនអាចរំលងបាន គឺការបង្ហាញពី «ការផ្លាស់ប្តូរគុណភាពជីវិតគ្រួសារ» បន្ទាប់ពីបុគ្គលនោះទទួលបានការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ ការសម្ភាសន៍ដោយផ្អែកលើសម្ដីពិត និងអារម្មណ៍ពិតដោយមិនមានការរៀបចំទុកមុនខ្លាំងពេក ជួយឱ្យរឿងរ៉ាវនោះមានភាពជឿជាក់ និងប៉ះពាល់ចិត្តអ្នកទស្សនា។ ការទាញយកប្រយោជន៍ពីបណ្ដាញសង្គមដែលពេញនិយមដូចជា ហ្វេសប៊ុក និងតីកតុក គឺជាមធ្យោបាយដ៏លឿនបំផុតក្នុងការបញ្ជូនព័ត៌មានទៅដល់យុវជនគ្រប់តំបន់។ រឿងរ៉ាវជោគជ័យទាំងនេះគួរតែត្រូវបានបញ្ចូលទៅក្នុងកម្មវិធីតម្រង់ទិសវិជ្ជាជីវៈនៅតាមសាលារៀនចំណេះទូទៅ ដើម្បីជាការដាស់តឿនសតិស្មារតីសិស្សតាំងពីវ័យក្មេង។ ការចងក្រងជាសៀវភៅ ឬទស្សនាវដ្ដី «បុគ្គលគំរូនៃសតវត្សរ៍ថ្មី» ជួយរក្សាទុកនូវប្រវត្តិជោគជ័យដ៏មានតម្លៃសម្រាប់ជាមេរៀនដល់យុវជនពីជំនាន់មួយទៅជំនាន់មួយ។ ការផ្ដល់នូវការលើកទឹកចិត្តតាមរយៈការប្រគល់ពានរង្វាន់ ឬការទទួលស្គាល់ពីស្ថាប័នរដ្ឋ ជួយជំរុញឱ្យបុគ្គលគំរូកាន់តែមានស្មារតីចង់ចែករំលែក និងជួយសង្គមកាន់តែខ្លាំង។ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ មិនមែនគ្រាន់តែជាការរៀនដើម្បីចេះជំនាញមួយមុខនោះទេ ប៉ុន្តែវាគឺជាការកសាងគ្រឹះដ៏រឹងមាំសម្រាប់អនាគត និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលម្នាក់ៗនៅក្នុងសង្គម។ ការប្រើប្រាស់រឿងរ៉ាវជោគជ័យរបស់អតីតសិស្ស និងការបង្ហាញពីបុគ្គលគំរូក្នុងមូលដ្ឋាន គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត ក្នុងការផ្លាស់ប្តូរផ្នត់គំនិតយុវជនឱ្យងាកមកចាប់អារម្មណ៍លើការអភិវឌ្ឍសមត្ថភាពពិតប្រាកដ។ ភាពជោគជ័យជាក់ស្ដែងរបស់សិស្សច្បង គឺជាសក្ខីកម្មដែលមិនអាចប្រកែកបានថា «ជំនាញវិជ្ជាជីវៈ» គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការកាត់បន្ថយការចំណាកស្រុក និងបង្កើនស្ថិរភាពសេដ្ឋកិច្ចគ្រួសារ។ ប្រសិនបើគ្រប់ភាគីពាក់ព័ន្ធ រួមទាំងរដ្ឋ និងវិស័យឯកជន រួមគ្នាលើកកម្ពស់តម្លៃនៃវិជ្ជាជីវៈ នោះកម្ពុជានឹងមានកម្លាំងពលកម្មដ៏រឹងមាំ ដែលអាចជម្រុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនប្រកបដោយនិរន្តរភាព។ ជំនាញបច្ចេកទេសប្រៀបដូចជា «មាសទឹកដប់» ដែលនឹងនៅជាប់ខ្លួនម្ចាស់ជានិច្ច ហើយវានឹងក្លាយជាកូនសោរបើកទ្វារឆ្ពោះទៅរកឱកាសការងារ និងការបង្កើតអាជីវកម្មផ្ទាល់ខ្លួនគ្រប់ពេលវេលា។ ការផ្ដល់តម្លៃដល់ការងារបច្ចេកទេស និងការគាំទ្រដល់អ្នកដែលមានវិជ្ជាជីវៈច្បាស់លាស់ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលុបបំបាត់ភាពក្រីក្រ និងភាពអត់ការងារធ្វើនៅតាមសហគមន៍ជនបទ។ តាមរយៈការរៀនសូត្រពីបុគ្គលគំរូ យុវជននឹងយល់ច្បាស់ថា ការជោគជ័យដ៏ត្រចះត្រចង់មិនចាំបាច់កើតចេញពីការចាកចេញពីស្រុកកំណើតឡើយ ប៉ុន្តែវាមានប្រភពចេញពីការខិតខំប្រឹងប្រែងលើដីកំណើតខ្លួនឯង។ សរុបសេចក្ដីមក ការអប់រំវិជ្ជាជីវៈគឺជាការវិនិយោគដ៏ចំណេញបំផុតសម្រាប់យុវជនកម្ពុជានាពេលបច្ចុប្បន្ន ដើម្បីត្រៀមខ្លួនប្រកួតប្រជែងក្នុងទីផ្សារការងារក្នុងតំបន់ និងសកលលោក។ ការរស់នៅដោយមានជំនាញពិតប្រាកដ នាំមកនូវសេចក្ដីសុខផ្លូវចិត្ត និងសេរីភាពហិរញ្ញវត្ថុ ដែលអនុញ្ញាតឱ្យយើងអាចមើលថែគ្រួសារ និងជួយដល់សង្គមជាតិបានយ៉ាងពេញលេញ។ ភាពជោគជ័យរបស់បុគ្គលគំរូក្នុងមូលដ្ឋាននីមួយៗ គឺជាពន្លឺបំភ្លឺផ្លូវឱ្យយុវជនជំនាន់ក្រោយឈប់រារែក និងមានភាពក្លាហានក្នុងការចាប់យកការសិក្សាបច្ចេកទេសជាអាជីព។ ការពង្រឹងវិស័យអប់រំវិជ្ជាជីវៈ គឺជាការកសាងខែលការពារដ៏រឹងមាំសម្រាប់យុវជន ជៀសផុតពីការកេងប្រវ័ញ្ច និងការងារដែលខ្វះសុវត្ថិភាពនៅក្រៅប្រទេស។ ការផ្លាស់ប្តូរផ្នត់គំនិតឱ្យតម្លៃលើចំណេះធ្វើ ជាជាងសញ្ញាបត្រ គឺជាគន្លឹះសំខាន់ក្នុងការធ្វើឱ្យសង្គមកម្ពុជាក្លាយជាសង្គមដែលមានផលិតភាពខ្ពស់ និងការរីកចម្រើនពិតប្រាកដ។ ការសម្រេចចិត្តរៀនជំនាញនៅថ្ងៃនេះ គឺជាការបោះជំហានដ៏ត្រឹមត្រូវបំផុតឆ្ពោះទៅរកជីវិតដែលមានតុល្យភាព រវាងការងារ គ្រួសារ និងមោទនភាពជាតិ។ ជាចុងក្រោយ គ្មានអ្វីអស្ចារ្យជាងការឃើញយុវជនខ្មែរគ្រប់រូបមានជំនាញក្នុងដៃ រស់នៅជួបជុំគ្រួសារ និងរួមគ្នាអភិវឌ្ឍមាតុភូមិឱ្យរុងរឿងតាមរយៈសមត្ថភាពបច្ចេកទេសរៀងៗខ្លួននោះឡើយ។